នៅក្នុងសង្គមខ្មែរយេនឌ័របានដើរតួរយ៉ាងសំខាន់ ដែលគេសំដៅទៅលើភាពខុសគ្នា រវាងបុរសនិងស្រ្តីដែលកំណត់ដោយសង្គម ហើយដែលគេបានរៀនសូត្រ និងមានការប្រែប្រួលពីពេលមួយទៅពេលមួយ ។ ហើយយេនឌ័រមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយរវាងតួនាទីបុរស និងស្រ្តីទៅតាមវប្បធម៌មួយទៅវប្បធម៌មួយ ។ ដោយសារយេនឌ័រ ត្រូវបានបង្កើតឡើងដោយសង្គម ទើបការកំណត់អំពីតួនាទីតម្រូវការអាទិភាព និងសកម្មភាពរបស់ស្រ្តីមានទំនាក់ទំនងទៅនឹងបរិបទជាក់ស្តែងនៃវប្បធម៌ សាសនា និងសេដ្ឋកិច្ចសង្គម ។ ថែមទាំងឥទ្ធិពលនៃតួនាទីយេនឌ័រអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទំនាក់ទំនងផ្ទាល់ខ្លួន រួមទាំងទំនាក់ទំនងស្នេហា គ្រួសារ មិត្តភាព និងសូម្បីតែទំនាក់ទំនងការងារផងដែរ។ នៅក្នុងសង្គមខ្មែរ បុរស ត្រូវបានគេរំពឹងថាជាអ្នករកចំណូលចម្បង និងជាអ្នកផ្ដល់ការការពារសម្រាប់គ្រួសារ។ ហើយបុរសត្រូវបានលើកទឹកចិត្តឱ្យមានការងារគោលដើម្បីជាចំហគ្រួសារ និងជាអ្នកសម្រេចចិត្តរឿងធំៗក្នុងគ្រួសារ។ ផ្ទុយទៅវិញ ស្ត្រី ត្រូវបានគេមើលឃើញថាជាអ្នកមើលថែផ្ទះសម្បែង ចិញ្ចឹមមើលថែកូន មើលថែមនុស្សចាស់ជរា និងជាចុងភៅជាដើម។ ការបែងចែកតួនាទីបែបនេះអាចជះឥទ្ធិពលដល់ការរស់ ការបែងចែកភារកិច្ចក្នុងផ្ទះ ការសម្រេចចិត្តលើហិរញ្ញវត្ថុ និងការចិញ្ចឹមកូន។ ឧទាហរណ៍ ប្រសិនបើប្ដីជាអ្នករកលុយតែម្នាក់ គាត់អាចមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តរឿងធំៗក្នុងគ្រួសារច្រើនជាងភរិយា ។ ម្យ៉ាងទៀត តួនាទីយេនឌ័រក៏អាចប៉ះពាល់យ៉ាងខ្លាំងដល់របៀបដែលបុរស និងស្ត្រីបង្ហាញអារម្មណ៍ផងដែរ។ ទៅតាមផ្នត់គំនិតចាស់ៗ បុរសត្រូវបានគេបង្រៀនឱ្យ រឹងមាំ មិនងាយយំ ឬមិនបង្ហាញភាពទន់ខ្សោយ។ ហើយបុរសត្រូវបានគេបង្រៀនឱ្យទប់អារម្មណ៍ និងដោះស្រាយបញ្ហាដោយភាពស្ងៀមស្ងាត់។ ខណៈដែលស្ត្រីត្រូវបានគេអនុញ្ញាតឱ្យ បង្ហាញអារម្មណ៍ ច្រើនជាងបុរស។ ភាពខុសគ្នានេះអាចបណ្ដាលឱ្យមានការយល់ច្រឡំក្នុងការទំនាក់ទំនង ប្រសិនបើដៃគូមិនយល់អំពីចិត្តគ្នាទៅវិញទៅមក។ ដែលជាហេតុបណ្តាលឲ្យដៃគូម្ខាងអាចមានអារម្មណ៍ថា ម្ខាងទៀតមិនយកចិត្តទុកដាក់ ឬមិនយល់ពីអារម្មណ៍របស់ខ្លួន។ ទន្ទឹមនិងនេះផងដែរនៅក្នុងទំនាក់ទំនងស្នេហា បុរសត្រូវបានគេចាត់ទុកជាអ្នក ចាប់ផ្ដើមស្នេហា ជាអ្នកសុំណាត់ជួប ឬជាអ្នកថែរក្សាទំនាក់ទំនង។ ចំណែកឯស្ត្រីត្រូវបានគេចាត់ទុកថាជាអ្នក ទទួលការចាប់អារម្មណ៍ និងជាអ្នកដែលត្រូវ មើលថែ ពីដៃគូ។ ហេតុនេះហើយការរំពឹងទុកទាំងនេះអាចដាក់សម្ពាធលើបុគ្គលម្នាក់ៗ និងអាចរារាំងពួកគេពីការបញ្ចេញនូវលក្ខណៈពិតរបស់ខ្លួន។ នៅក្នុងបរិបទនៃអំណាច តួនាទីយេនឌ័រអាចកំណត់ពី សិទ្ធិអំណាច ក្នុងការសម្រេចចិត្ត។ ឧទាហរណ៍ នៅក្នុងសង្គមអយ្យកោ ដែលគេយកបុរសជាធំ គឺបុរសអាចមានសិទ្ធិសម្រេចចិត្តច្រើនជាងស្ត្រីនៅក្នុងរឿងសំខាន់ៗក្នុងគ្រួសារ។ ដែលនេះអាចបណ្ដាលឱ្យមានជម្លោះក្នុងទំនាក់ទំនង ប្រសិនបើដៃគូម្ខាងមានអារម្មណ៍ថាគ្មានសិទ្ធិសម្រេច មិនត្រូវបានគេស្ដាប់ ឬមិនត្រូវបានគេឱ្យតម្លៃ។ ថែមទាំងអាចនាំឱ្យមានការមិនពេញចិត្ត ភាពតានតឹង ឬមានជម្លោះកើតឡើង។ នៅក្នុងនេះផងដែរផ្នត់គំនិតចាស់ តួនាទីយេនឌ័រជាច្រើនត្រូវបានបង្កើតឡើងដោយផ្នត់គំនិតចាស់ៗ ដែលជឿថាបុរស និងស្ត្រីមានសមត្ថភាព និងតួនាទីខុសគ្នាពីធម្មជាតិ។ ឧទាហរណ៍ គេជឿថាស្ត្រីល្អតែធ្វើជាមេផ្ទះ រីឯបុរសល្អតែធ្វើការរកលុយនៅខាងក្រៅ។ ផ្នត់គំនិតទាំងនេះអាចរារាំងសក្ដានុពល ការរីចចម្រើនរបស់បុគ្គលម្នាក់ៗបាន។ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្នសង្គមមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយតួនាទីយេនឌ័រ ក៏មានការ ផ្លាស់ប្តូរ ជាបណ្តើរៗផងដែរ។ ដែលសមភាពយេនឌ័របានក្លាយជាគោលដៅសំខាន់ ដែលមានន័យថាបុរស និងស្ត្រីគួរតែមាន សិទ្ធិ ឱកាស និងការទទួលខុសត្រូវស្មើគ្នា នៅក្នុងគ្រប់វិស័យ រួមទាំងក្នុងទំនាក់ទំនងផងដែរ។ សម្រាប់ទំនាក់ទំនងដែលមានស្ថានភាពល្អ ដៃគូទាំងពីរគួរតែ ពិភាក្សា និងយល់ស្របគ្នា ទៅលើការបែងចែកតួនាទី និងទំនួលខុសត្រូវ។ ដោយផ្អែកលើ ចំណង់ចំណូលចិត្ត សមត្ថភាព និង ការគោរពគ្នាទៅវិញទៅមក ជាងការប្រកាន់ខ្ជាប់នូវតួនាទីយេនឌ័រតាមបែបប្រពៃណី។ មួយវិញទៀតការបើកចំហរក្នុងការទំនាក់ទំនង គឺជារឿងដ៏សំខាន់ដើម្បីជៀសវាងការយល់ច្រឡំគ្នា និងកសាងទំនុកចិត្ត ប្រកបដោយភាពស្មោះត្រង់។ សម្រាប់យុវវ័យសម័យបច្ចុប្បន្ន ការយល់ដឹងអំពី តួនាទីយេនឌ័រ បានវិវត្តន៍ទៅមុខយ៉ាងឆ្ងាយបើធៀបនឹងជំនាន់មុនៗ។ មិនមានការកំណត់ច្បាស់លាស់ ពីសង្គមទៀតទេពី ភារកិច្ច ទំនាក់ទំនង និង សិទ្ធិ។ ផ្ទុយទៅវិញ យុវវ័យកំពុងចាប់ផ្ដើមទទួលស្គាល់ និងលើកកម្ពស់ ភាពចម្រុះ និង សមភាព យេនឌ័រ។ ជាពិសេសការបង្ហាញអារម្មណ៍ដោយសេរី ដែលពីមុន បុរសត្រូវបានគេរំពឹងថាត្រូវរឹងប៉ឹង មិនងាយបង្ហាញភាពទន់ខ្សោយ ឬទឹកភ្នែក។ តែឥឡូវនេះ យុវវ័យយល់ថាការបង្ហាញអារម្មណ៍ គឺជាផ្នែកមួយដ៏សំខាន់នៃភាពជាមនុស្ស បុរសក៏អាចយំ បង្ហាញអំពីសុំការគាំទ្រពីដៃគូបានដែរ។ ចំណែកស្ត្រី ក៏មិនចាំបាច់តែជាអ្នកទន់ភ្លន់ជានិច្ចទៀតដែរ ពួកគេក៏អាចជាអ្នកដឹកនាំ មានមហិច្ឆតា និងបង្ហាញកម្លាំងចិត្តបានដែរ។ ហើយលែងមានគំនិតថាបុរសជាអ្នកត្រូវតែចាប់ផ្ដើមមុនទៀតហើយ ស្ត្រីក៏អាចជាអ្នកស្នើសុំណាត់ជួប មុនបានដែរ ឬអាចជាអ្នកផ្ដើមទំនាក់ទំនង។ បន្ថែមពីលើនេះ ក្នុងទំនាក់ទំនងស្នេហារបស់យុវវ័យសម័យនេះ ការសម្រេចចិត្តរួមគ្នា គឺជារឿងសំខាន់។ មិនថាជាការសម្រេចចិត្តរឿងតូចតាច ឬធំដុំ ដូចជាការជ្រើសរើសកន្លែងញ៉ាំអាហារ ការរៀបចំផែនការអនាគត ឬការដោះស្រាយបញ្ហា ពួកគេតែងពិភាក្សាគ្នា។ ហេតុនេះហើយបានធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ហើយបំបាត់នូវដែនកំណត់នៃតួនាទីយេនឌ័រជួយឱ្យទំនាក់ទំនងកាន់តែមាន ភាពស្មោះត្រង់ និង ស៊ីជម្រៅ។ យ៉ាងវិញទៀតក៏បានកាត់បន្ថយសម្ពាធរបស់ពួកគេផងដែរ ពួកគេមិនចាំបាច់មានអារម្មណ៍ថាត្រូវបំពេញតាមការរំពឹងទុករបស់សង្គមដែលកំណត់ដោយយេនឌ័រនោះទេ។ ប៉ុន្តែពួកគេអាចដើរតាមអ្វីដែលខ្លួនគិតថាសមស្របសម្រាប់ខ្លួនឯង និងដៃគូ។